មីក្រូប្រាក់កម្ចី ឬឥណទានខ្នាតតូច គឺជាឧបករណ៍ហិរញ្ញវត្ថុដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីផ្ដល់ទុនដល់បុគ្គល ឬសហគ្រិនដែលមានចំណូលទាប ដែលមិនអាចទទួលបានសេវាធនាគារពាណិជ្ជខ្នាតធំ។ គោលបំណងចម្បងនៃឥណទានខ្នាតតូចគឺការកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋអាចចាប់ផ្ដើម ឬពង្រីកមុខរបរខ្នាតតូចរបស់ខ្លួនបាន។ នៅក្នុងបរិបទប្រទេសកម្ពុជា ឥណទានខ្នាតតូចបានដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចសម្រាប់ប្រជាកសិករ និងអាជីវករនៅតាមតំបន់ជនបទដាច់ស្រយាល។ ប្រព័ន្ធហិរញ្ញវត្ថុខ្នាតតូចជួយបង្កើតបរិយាបន្នហិរញ្ញវត្ថុ ដោយអនុញ្ញាតឱ្យអ្នកដែលគ្មានទ្រព្យបញ្ចាំច្រើនអាចមានលទ្ធភាពទទួលបានទុនបង្វិល។ កម្ចីទាំងនេះជួយបំពេញចន្លោះប្រហោងនៃកង្វះខាតសាច់ប្រាក់សម្រាប់តម្រូវការបន្ទាន់ៗ ដូចជាការទិញពូជស្រូវ ជីកសិកម្ម ឬសម្ភារៈប្រើប្រាស់ក្នុងមុខរបរ។ ការមានលទ្ធភាពទទួលបានកម្ចីខ្នាតតូចជួយឱ្យប្រជាពលរដ្ឋចៀសផុតពីការប្រើប្រាស់កម្ចីក្រៅផ្លូវការដែលមានអត្រាការប្រាក់ខ្ពស់ហួសហេតុ។ កម្ចីខ្នាតតូចមិនត្រឹមតែផ្ដល់ជាសាច់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបណ្ដុះទម្លាប់នៃការសន្សំ និងការគ្រប់គ្រងហិរញ្ញវត្ថុដល់អ្នកខ្ចីផងដែរ។ ស្ថាប័នមីក្រូហិរញ្ញវត្ថុដើរតួជាស្ពានចម្លងរវាងប្រភពទុន និងអ្នកដែលត្រូវការទុនដើម្បីផ្លាស់ប្តូរវាទៅជាផលិតភាពសេដ្ឋកិច្ច។ ភាពជោគជ័យនៃកម្មវិធីកម្ចីខ្នាតតូច ត្រូវបានវាស់វែងតាមរយៈការប្រែប្រួលជាវិជ្ជមាននៃកម្រិតជីវភាព និងលទ្ធភាពសងត្រឡប់របស់អ្នកខ្ចី។ កម្ចីខ្នាតតូចគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញឱ្យមានសហគ្រិនភាពនៅកម្រិតមូលដ្ឋាន ជាពិសេសក្នុងចំណោមស្ត្រី និងយុវជន។ កម្ចីខ្នាតតូចបានផ្ដល់អាទិភាពខ្ពស់ដល់ស្ត្រី ដោយសារស្ត្រីត្រូវបានគេទទួលស្គាល់ថាជាអ្នកគ្រប់គ្រងចំណាយគ្រួសារបានយ៉ាងល្អប្រសើរ។ ការផ្ដល់ទុនដល់ស្ត្រីជួយឱ្យពួកគេមានអំណាចក្នុងការសម្រេចចិត្តក្នុងគ្រួសារ និងបង្កើនឯករាជ្យភាពផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។ ស្ត្រីដែលទទួលបានកម្ចីខ្នាតតូចច្រើនតែប្រើប្រាស់ផលចំណេញដើម្បីវិនិយោគលើការអប់រំ និងអាហារូបត្ថម្ភរបស់កូនៗពួកគេ។ កម្ចីខ្នាតតូចជួយលុបបំបាត់គម្លាតយេនឌ័រនៅក្នុងវិស័យការងារ ដោយអនុញ្ញាតឱ្យស្ត្រីអាចបង្កើតមុខរបរផ្ទាល់ខ្លួននៅផ្ទះបាន។ ភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីតាមរយៈកម្ចីខ្នាតតូច រួមចំណែកយ៉ាងខ្លាំងក្នុងការកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ។ នៅក្នុងសហគមន៍ជនបទ កម្ចីខ្នាតតូចបានក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់ជីវភាពស្ត្រីមេម៉ាយ និងជនងាយរងគ្រោះ។ ការបង្កើតក្រុមខ្ចីប្រាក់ជួយឱ្យស្ត្រីនៅក្នុងភូមិអាចជួបជុំគ្នា ចែករំលែកបទពិសោធន៍ និងជួយគ្នាទៅវិញទៅមកក្នុងគ្រាអាសន្ន។ កម្ចីខ្នាតតូចជួយឱ្យស្ត្រីអាចវិវត្តខ្លួនពីអ្នកធ្វើការងារផ្ទះ មកជាអ្នកដឹកនាំអាជីវកម្មខ្នាតតូចដែលមានទំនុកចិត្តលើខ្លួនឯង។ តាមរយៈការផ្ដល់ទុនដល់ស្ត្រី ស្ថាប័នមីក្រូហិរញ្ញវត្ថុកំពុងជួយកសាងមូលដ្ឋានគ្រឹះនៃសមធម៌ក្នុងសង្គមខ្មែរ។ ជោគជ័យរបស់ស្ត្រីម្នាក់ក្នុងការប្រើប្រាស់កម្ចីខ្នាតតូច នឹងក្លាយជាគំរូ និងការលើកទឹកចិត្តដល់ស្ត្រីដទៃទៀតនៅក្នុងភូមិ។ កម្ចីខ្នាតតូចអនុញ្ញាតឱ្យកសិករមានលទ្ធភាពទិញគ្រឿងយន្តកសិកម្មទំនើបៗ ដើម្បីបង្កើនទិន្នផល និងកាត់បន្ថយកម្លាំងពលកម្មដោយដៃ។ ការផ្ដល់ឥណទានកសិកម្មតាមរដូវកាល ជួយឱ្យកសិករអាចគ្រប់គ្រងខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនបានតាំងពីការដាំដុះរហូតដល់ការប្រមូលផល។ កម្ចីខ្នាតតូចជួយឱ្យមានការធ្វើពិពិធកម្មកសិកម្ម ដូចជាការងាកមកចិញ្ចឹមសត្វ ឬដាំដំណាំរួមផ្សំដែលផ្ដល់ចំណូលខ្ពស់ជាងស្រូវ។ កសិករអាចប្រើប្រាស់កម្ចីដើម្បីសាងសង់ប្រព័ន្ធស្រោចស្រព ឬជីកស្រះទឹក ដែលជួយឱ្យពួកគេអាចបង្កបង្កើនផលបានពេញមួយឆ្នាំ។ កម្ចីខ្នាតតូចជួយកាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋពីជនបទមកទីក្រុង តាមរយៈការបង្កើតមុខរបរនៅនឹងកន្លែង។ ការកែច្នៃកសិផលខ្នាតតូចនៅតាមផ្ទះ ត្រូវការទុនបង្វិលពីកម្ចីខ្នាតតូចដើម្បីទិញម៉ាស៊ីន និងសម្ភារៈវេចខ្ចប់។ កម្ចីទាំងនេះដើរតួជាសំណាញ់សុវត្ថិភាពសម្រាប់កសិករនៅពេលដែលជួបគ្រោះធម្មជាតិ ឬការធ្លាក់ចុះនៃតម្លៃកសិផលនៅលើទីផ្សារ។ តាមរយៈកម្ចីខ្នាតតូច សហគមន៍កសិកម្មអាចពង្រឹងសមត្ថភាពផលិតរបស់ខ្លួនដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក និងការនាំចេញ។ ការប្រើប្រាស់កម្ចីចំគោលដៅជួយឱ្យកសិករអាចវិវត្តខ្លួនពី "កសិករដើម្បីរស់" ទៅជា "កសិករធុរកិច្ច" ដែលមានចំណូលខ្ពស់។ ស្ថិរភាពនៃវិស័យកសិកម្មនៅកម្ពុជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងភាពរឹងមាំនៃប្រព័ន្ធឥណទានខ្នាតតូច។ កម្ចីខ្នាតតូចគឺជាប្រភពទុនដំបូងបង្អស់សម្រាប់សហគ្រិនវ័យក្មេងដែលចង់ចាប់ផ្ដើមអាជីវកម្មថ្មីថ្មោង។ អាជីវកម្មខ្នាតតូចដូចជា ហាងកែសម្ផស្ស ហាងជួសជុលម៉ូតូ និងតូបលក់ចាប់ហួយ តែងតែពឹងផ្អែកលើកម្ចីខ្នាតតូចដើម្បីទិញទំនិញស្ដុក។ កម្ចីទាំងនេះជួយឱ្យម្ចាស់អាជីវកម្មអាចកែលម្អសោភ័ណភាពហាង និងការទិញឧបករណ៍ទំនើបៗដើម្បីទាក់ទាញអតិថិជន។ ការពង្រីកសាខាអាជីវកម្មខ្នាតតូចត្រូវបានធ្វើឡើងយ៉ាងងាយស្រួល តាមរយៈការប្រើប្រាស់កម្ចីបង្វិលដែលមានភាពបត់បែនខ្ពស់។ កម្ចីខ្នាតតូចជួយឱ្យអាជីវកម្មអាចរស់រានបានក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច ឬការធ្លាក់ចុះនៃតម្រូវការទីផ្សារជាបណ្ដោះអាសន្ន។ តាមរយៈការបង្កើត និងពង្រីកអាជីវកម្ម កម្ចីខ្នាតតូចបានជួយបង្កើតការងាររាប់ម៉ឺនកន្លែងសម្រាប់យុវជននៅក្នុងសហគមន៍។ សហគ្រិនដែលទទួលបានកម្ចី ច្រើនតែទទួលបានការបណ្ដុះបណ្ដាលបន្ថែមពីស្ថាប័នផ្ដល់កម្ចីនូវរបៀបគ្រប់គ្រងអាជីវកម្ម។ កម្ចីខ្នាតតូចជួយឱ្យអាជីវកម្មក្នុងស្រុកអាចប្រកួតប្រជែងជាមួយទំនិញនាំចូល តាមរយៈការបង្កើនគុណភាពផលិតកម្ម។ ការចុះបញ្ជីអាជីវកម្ម និងការបង់ពន្ធអាចធ្វើទៅបានយ៉ាងរលូន នៅពេលដែលសហគ្រាសមានទុនគ្រប់គ្រាន់ពីកម្ចីខ្នាតតូច។ ភាពរីកចម្រើននៃសហគ្រាសធុនតូច និងមធ្យម គឺជាសញ្ញាណនៃភាពរឹងមាំនៃសេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍នៅកម្ពុជា។ កម្ចីខ្នាតតូចជួយសម្រួលដល់បន្ទុកចំណាយលើការអប់រំកម្រិតសកលវិទ្យាល័យសម្រាប់កូនៗរបស់គ្រួសារដែលមានចំណូលទាប។ ឪពុកម្ដាយអាចខ្ចីប្រាក់ដើម្បីទិញសម្ភារៈសិក្សា កង់ ឬម៉ូតូ សម្រាប់ឱ្យកូនៗធ្វើដំណើរទៅសាលារៀនដែលនៅឆ្ងាយពីផ្ទះ។ ការមានចំណូលបន្ថែមពីអាជីវកម្មដែលបានមកពីកម្ចីខ្នាតតូច ជួយឱ្យគ្រួសារមានលទ្ធភាពទទួលបានសេវាសុខាភិបាលដែលមានគុណភាព។ កម្ចីខ្នាតតូចជួយឱ្យប្រជាពលរដ្ឋអាចសាងសង់បង្គន់អនាម័យ និងប្រព័ន្ធទឹកស្អាត ដែលជួយកាត់បន្ថយជំងឺដង្កាត់ផ្សេងៗ។ ស្ថានភាពអាហារូបត្ថម្ភរបស់សមាជិកគ្រួសារត្រូវបានកែលម្អ នៅពេលដែលចំណូលគ្រួសារមានស្ថិរភាពតាមរយៈមុខរបរដែលគាំទ្រដោយកម្ចី។ កម្ចីខ្នាតតូចផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋអាចសាងសង់ ឬជួសជុលផ្ទះសម្បែងឱ្យមានភាពរឹងមាំ និងមានផាសុកភាពជាងមុន។ ការកាត់បន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុជួយឱ្យសមាជិកគ្រួសារមានសុខភាពផ្លូវចិត្តល្អ និងមានទំនាក់ទំនងល្អជាមួយគ្នា។ ការវិនិយោគលើធនធានមនុស្សតាមរយៈកម្ចីខ្នាតតូច គឺជាការវិនិយោគរយៈពេលវែងសម្រាប់អនាគតរបស់ប្រទេសជាតិ។ កម្ចីខ្នាតតូចជួយឱ្យប្រជាពលរដ្ឋអាចរៀបចំផែនការហិរញ្ញវត្ថុសម្រាប់វ័យចំណាស់ តាមរយៈការកសាងទ្រព្យសម្បត្តិ និងមុខរបរ។ ការលើកកម្ពស់គុណភាពជីវិតតាមរយៈកម្ចីខ្នាតតូច រួមចំណែកយ៉ាងធំធេងក្នុងការកសាងសង្គមខ្មែរឱ្យមានភាពរុងរឿង និងសន្តិភាព។ អត្រាការប្រាក់ខ្ពស់ និងការផាកពិន័យតឹងរ៉ឹង គឺជាបន្ទុកធ្ងន់សម្រាប់អ្នកខ្ចីដែលជួបបញ្ហាក្នុងអាជីវកម្ម ឬគ្រោះធម្មជាតិ។ បញ្ហាបំណុលលើសលប់ កើតឡើងនៅពេលដែលបុគ្គលម្នាក់ខ្ចីប្រាក់ពីស្ថាប័នច្រើនក្នុងពេលតែមួយ។ កង្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ ធ្វើឱ្យអ្នកខ្ចីមិនយល់ច្បាស់ពីលក្ខខណ្ឌនៃកិច្ចសន្យា និងកាតព្វកិច្ចសងត្រឡប់។ ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលអាចប៉ះពាល់ដល់សមត្ថភាពរកចំណូលរបស់អ្នកខ្ចី និងធ្វើឱ្យអត្រានៃការមិនសងប្រាក់កម្ចីកើនឡើង។ ស្ថាប័នមីក្រូហិរញ្ញវត្ថុត្រូវមានក្រមសីលធម៌ក្នុងការផ្ដល់កម្ចី និងការទារបំណុល ដើម្បីការពារសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់អ្នកខ្ចី។ ការតាមដាន និងការផ្ដល់ប្រឹក្សាបច្ចេកទេសដល់អ្នកខ្ចី គឺជាកត្តាចាំបាច់ដើម្បីធានាថា កម្ចីនោះត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។ ការប្រើប្រាស់ទ្រព្យបញ្ចាំជាប័ណ្ណកម្មសិទ្ធិដីធ្លី អាចបង្កជាហានិភ័យនៃការបាត់បង់ជម្រក ប្រសិនបើអ្នកខ្ចីមិនមានលទ្ធភាពសងត្រឡប់។ រដ្ឋាភិបាល និងធនាគារជាតិត្រូវពង្រឹងការត្រួតពិនិត្យ ដើម្បីធានាបាននូវស្ថិរភាពនៃវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល។ ការអប់រំផ្នែកហិរញ្ញវត្ថុដល់សាធារណជន គឺជាគន្លឹះក្នុងការកាត់បន្ថយហានិភ័យ និងការទាញយកផលប្រយោជន៍អតិបរមាពីកម្ចី។ បច្ចេកវិទ្យាហិរញ្ញវត្ថុ បានធ្វើឱ្យការស្នើសុំ និងការទទួលបានកម្ចីខ្នាតតូចមានភាពរហ័ស និងងាយស្រួលជាងមុន។ អតិថិជនអាចប្រើប្រាស់កម្មវិធីទូរស័ព្ទដៃដើម្បីសងប្រាក់កម្ចី ដែលជួយកាត់បន្ថយពេលវេលា និងចំណាយលើការធ្វើដំណើរ។ ការប្រើប្រាស់ទិន្នន័យឌីជីថល ជួយឱ្យស្ថាប័នហិរញ្ញវត្ថុអាចវាយតម្លៃឥណទានបានត្រឹមត្រូវ និងឆាប់រហ័ស។ កម្ចីខ្នាតតូចតាមប្រព័ន្ធអនឡាញ ផ្ដល់ឱកាសឱ្យអ្នកដែលនៅដាច់ស្រយាលអាចទទួលបានសេវាហិរញ្ញវត្ថុដោយមិនចាំបាច់ទៅដល់ការិយាល័យ។ តម្លាភាពនៃប្រតិបត្តិការហិរញ្ញវត្ថុត្រូវបានកែលម្អ តាមរយៈការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យកណ្ដាល។ ឌីជីថលូបនីយកម្មជួយកាត់បន្ថយចំណាយប្រតិបត្តិការរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលនាំឱ្យអត្រាការប្រាក់អាចមានការធ្លាក់ចុះ។ ការអប់រំផ្នែកហិរញ្ញវត្ថុតាមរយៈវីដេអូខ្លីៗលើបណ្ដាញសង្គម ជួយឱ្យប្រជាពលរដ្ឋយល់ដឹងពីការគ្រប់គ្រងបំណុលបានកាន់តែប្រសើរ។ ប្រព័ន្ធវាយតម្លៃពិន្ទុឥណទាន ជួយលើកទឹកចិត្តឱ្យអ្នកខ្ចីមានវិន័យក្នុងការសងត្រឡប់ ដើម្បីទទួលបានកម្ចីធំជាងមុន។ កិច្ចសហការរវាងស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនទូរគមនាគមន៍ បានពង្រីកវិសាលភាពនៃសេវាកម្ចីខ្នាតតូចឱ្យកាន់តែទូលំទូលាយ។ អនាគតនៃកម្ចីខ្នាតតូចនៅកម្ពុជា គឺស្ថិតនៅលើការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទំនើប និងការផ្ដល់សេវាកម្មប្រកបដោយមនោសញ្ចេតនា។ កម្ចីខ្នាតតូចនឹងនៅតែជាឧបករណ៍យុទ្ធសាស្ត្រមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានៅក្នុងទសវត្សរ៍ខាងមុខ។ ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការរក្សាស្ថិរភាពអត្រាការប្រាក់ គឺជាការការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋក្រីក្រ។ ការពង្រឹងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជួយឱ្យការដោះស្រាយបញ្ហាបំណុលមានភាពយុត្តិធម៌ និងឆាប់រហ័ស។ ស្ថាប័នមីក្រូហិរញ្ញវត្ថុដែលទទួលបានជោគជ័យ គឺជាស្ថាប័នដែលផ្ដោតលើផលប៉ះពាល់សង្គមជាជាងផលចំណេញហិរញ្ញវត្ថុតែមួយមុខ។ ការជំរុញឱ្យមានការវិនិយោគពីបរទេសក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ជួយឱ្យកម្ពុជាមានប្រភពទុនកាន់តែច្រើនសម្រាប់អភិវឌ្ឍន៍។ កម្ចីខ្នាតតូចគឺជាគ្រាប់ពូជដែលបណ្ដុះឱ្យមានការរីកចម្រើននៃសហគ្រាសធុនមធ្យម និងខ្នាតធំនៅកម្ពុជានាពេលអនាគត។ ការកសាងទំនុកចិត្តរវាងអ្នកខ្ចី និងអ្នកផ្ដល់កម្ចី គឺជាគ្រឹះដ៏រឹងមាំនៃប្រព័ន្ធហិរញ្ញវត្ថុជាតិ។ ភាពជោគជ័យនៃកម្ចីខ្នាតតូច ឆ្លុះបញ្ចាំងពីស្មារតីតស៊ូអត់ធ្មត់ និងមហិច្ឆតារបស់ប្រជាជនខ្មែរក្នុងការកសាងជីវិតថ្មី។ សរុបមក កម្ចីខ្នាតតូចគឺជា "ដាវមុខពីរ" ដែលទាមទារឱ្យមានការប្រើប្រាស់ដោយភាពឆ្លាតវៃ និងការគ្រប់គ្រងដោយការទទួលខុសត្រូវ។ កម្ចីខ្នាតតូចមិនត្រឹមតែជាឧបករណ៍ហិរញ្ញវត្ថុសម្រាប់ដោះស្រាយបញ្ហាចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគ្រាប់ពូជនៃសហគ្រិនភាពដែលកំពុងផ្លាស់ប្តូរវាសនារបស់ប្រជាជននៅតាមតំបន់ជនបទឱ្យមានភាពប្រសើរឡើង។ ភាពជោគជ័យនៃប្រព័ន្ធមីក្រូហិរញ្ញវត្ថុនៅកម្ពុជា គឺជាភស្តុតាងដែលបង្ហាញថា ការផ្តល់ឱកាស និងទំនុកចិត្តដល់មនុស្សកម្រិតមូលដ្ឋាន គឺជាសោរគន្លឹះក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងបរិយាបន្ន។ ទោះបីជាមានបញ្ហាប្រឈមខ្លះៗពាក់ព័ន្ធនឹងបំណុលលើសលប់ក៏ដោយ ក៏យើងមិនអាចបដិសេធបាននូវតួនាទីដ៏វិជ្ជមាននៃកម្ចីខ្នាតតូច ក្នុងការកសាងឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ និងការកាត់បន្ថយអត្រាភាពក្រីក្រយ៉ាងពិតប្រាកដ។ ការរួមបញ្ចូលគ្នារវាងការផ្តល់កម្ចី និងការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ គឺជាយុទ្ធសាស្ត្រដ៏ល្អបំផុតដើម្បីធានាថា កម្ចីខ្នាតតូចនឹងក្លាយជាអាវុធដ៏មានអានុភាពសម្រាប់ម្ចាស់អាជីវកម្មក្នុងការសម្រេចក្ដីសុបិនរបស់ខ្លួន។ និរន្តរភាពនៃវិស័យកម្ចីខ្នាតតូច អាស្រ័យទាំងស្រុងលើការទទួលខុសត្រូវរួមគ្នារវាងស្ថាប័នផ្តល់កម្ចី និងអ្នកខ្ចី ដើម្បីបង្កើតឱ្យមានតុល្យភាពរវាងផលចំណេញ និងសុខុមាលភាពសង្គម។ ក្នុងយុគសម័យឌីជីថលនេះ ការវិវត្តនៃកម្ចីខ្នាតតូចតាមប្រព័ន្ធបច្ចេកវិទ្យា នឹងកាន់តែជួយសម្រួលដល់ការទទួលបានទុនកាន់តែរហ័ស និងតម្លាភាព ដែលជាកម្លាំងរុញច្រានបន្ថែមសម្រាប់សហគ្រាសធុនតូចបំផុត។ ជាចុងក្រោយ កម្ចីខ្នាតតូចបានដើរតួនាទីជាសំណាញ់សុវត្ថិភាពសង្គមដ៏សំខាន់ ដែលជួយឱ្យគ្រួសារក្រីក្រមានលទ្ធភាពទប់ទល់នឹងវិបត្តិផ្សេងៗ និងរក្សាបាននូវសេចក្ដីថ្លៃថ្នូរក្នុងការរស់នៅ។ ការវិនិយោគលើកម្ចីខ្នាតតូច គឺជាការវិនិយោគលើភាពច្នៃប្រឌិត និងភាពអង់អាចរបស់ប្រជាពលរដ្ឋ ដែលជួយឱ្យពួកគេអាចប្រែក្លាយធនធានតិចតួចឱ្យទៅជាសមិទ្ធផលដ៏អស្ចារ្យសម្រាប់សហគមន៍។ ភាពរីកចម្រើននៃវិស័យកសិកម្ម និងអាជីវកម្មគ្រួសារដែលគាំទ្រដោយកម្ចីខ្នាតតូច គឺជាសន្ទស្សន៍ដ៏សំខាន់មួយដែលបញ្ជាក់ពីការដើរលើផ្លូវដ៏ត្រឹមត្រូវនៃគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ជាតិ។ បេសកកម្មនៃកម្ចីខ្នាតតូចនឹងមិនត្រូវបានបញ្ចប់ត្រឹមតែការផ្ដល់សាច់ប្រាក់នោះទេ ប៉ុន្តែវានឹងបន្តរហូតដល់ប្រជាពលរដ្ឋគ្រប់រូបមានលទ្ធភាពគ្រប់គ្រងជោគវាសនាហិរញ្ញវត្ថុរបស់ខ្លួនដោយភាពជឿជាក់ និងនិរន្តរភាព។